ការដើរផ្សារនាពេលព្រឹកព្រលឹម គឺជាផ្នែកមួយយ៉ាងសំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់រូប។ ទម្លាប់នៃការក្រោកពីព្រលឹមដើម្បីទៅរកទិញម្ហូបអាហារស្រស់ៗបានក្លាយជាវប្បធម៌ដ៏រស់រវើកក្នុងសង្គមខ្មែរយើង។ ពន្លឺព្រះអាទិត្យទើបតែរះចាំងជះមកលើតូបលក់ដូរនានាបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលដែលមិនអាចបំភ្លេចបាន។ អ្នកភូមិភាគច្រើននាំគ្នាប្រញាប់ប្រញាល់ចេញពីផ្ទះតាំងពីមេឃនៅងងឹតស្លុបដើម្បីទៅដល់ផ្សារមុនគេបង្អស់។ ការទៅដល់ផ្សារមុនម៉ោងប្រាំមួយព្រឹកអនុញ្ញាតឱ្យយើងជ្រើសរើសបានត្រីសាច់ដែលទើបតែយកមកពីមាត់ទន្លេ។ បន្លែបង្ការដែលដឹកមកពីចំការនៅមានសំណើមទឹកសន្សើមជាប់នៅឡើយមើលទៅពិតជាគួរឱ្យចង់ទិញយកមកស្ល។ ពន្លឺភ្លើងពិលតូចៗតាមតូបនីមួយៗរំលេចនូវសកម្មភាពមមាញឹករបស់អ្នកលក់ដែលកំពុងរៀបចំឥវ៉ាន់ដាក់លក់។ ខ្យល់អាកាសបរិសុទ្ធនាពេលព្រលឹមស្រាងៗធ្វើឱ្យអារម្មណ៍ស្រស់ស្រាយនៅពេលដែលយើងដើរចូលទៅក្នុងបរិវេណផ្សារ។ សម្លេងម៉ូតូដឹកទំនិញបើកកាត់ទៅកាត់មកបង្កើតជាសូរសព្ទមួយដែលបង្ហាញពីការចាប់ផ្ដើមនៃថ្ងៃថ្មីដ៏មមាញឹក។ អ្នកលក់បន្លែចាប់ផ្ដើមរៀបចំកញ្ច្រែងរបស់ខ្លួនឱ្យមានសណ្ដាប់ធ្នាប់ដើម្បីទាក់ទាញភ្នែកអតិថិជនដែលមកដល់។ ត្រីដែលនៅរស់រវើកក្នុងធុងទឹក គឺជាគោលដៅចម្បងរបស់អ្នកទិញដែលចង់បានអាហារមានជីវជាតិនិងរសជាតិឆ្ងាញ់។ តម្លៃទំនិញនាពេលព្រលឹមច្រើនតែមានភាពសមរម្យដោយសារទំនិញទើបតែចុះពីលើឡានដឹកជញ្ជូនថ្មីៗបំផុត។ អតិថិជនដែលមកដល់ផ្សារមុនគេតែងតែទទួលបានឱកាសជ្រើសរើសយករបស់ដែលល្អជាងគេបំផុតចេញពីគំនរទំនិញ។ ការដើរហាត់ប្រាណបណ្ដើរ និងដើរផ្សារបណ្ដើរនាពេលព្រលឹម គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពរាងកាយនិងសួត។ មេផ្ទះគ្រប់រូបតែងតែយល់ច្បាស់ថាការមកផ្សារយឺតអាចនឹងធ្វើឱ្យពួកគេបាត់បង់ឱកាសទិញគ្រឿងសមុទ្រស្រស់។ សកម្មភាពលើកដាក់ទំនិញពីលើរថយន្តឈ្នួលបង្ហាញពីភាពសកម្មនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាជនក្នុងតំបន់។ ក្លិនក្រអូបនៃផ្កាម្លិះ និងផ្កាឈូកដែលគេដាក់លក់នៅមុខច្រកចូលផ្សារធ្វើឱ្យចិត្តយើងស្ងប់និងមានក្ដីសុខ។ ភាពរហ័សរហួនរបស់អ្នកលក់ដូរក្នុងការរៀបចំឥវ៉ាន់ គឺជាសិល្បៈមួយដែលយើងអាចឃើញបានតែនៅពេលព្រឹក។ អ្នកខ្លះមកដល់ផ្សារទាំងភ្នែកនៅរកាំនៅឡើយតែចិត្តចង់បានរបស់ស្រស់សម្រាប់សមាជិកគ្រួសារជាទីស្រឡាញ់។ ការផ្លាស់ប្តូរទំនិញរវាងអ្នកបោះដុំ និងអ្នកលក់រាយប្រព្រឹត្តទៅយ៉ាងលឿនបំផុតមុនពេលពន្លឺថ្ងៃជះពេញទីធ្លា។ ជម្រើសម្ហូបអាហារដែលមានច្រើនលើសលប់នាពេលព្រលឹមធ្វើឱ្យអ្នកដើរផ្សារមានចិត្តសប្បាយរីករាយក្នុងការទិញ។ ការយល់ដឹងពីពេលវេលាបញ្ចុះតម្លៃទំនិញជួយឱ្យមេផ្ទះចំណេញទាំងពេលវេលា និងថវិកាក្នុងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃ។ ពន្លឺព្រះអាទិត្យពណ៌មាសចាប់ផ្ដើមរះមកប៉ះផ្ទៃមុខអ្នកផ្សារដែលកំពុងមមាញឹកនឹងការទិញម្ហូបអាហារ។ បន្ទាប់ពីដើរទិញម្ហូបរួចរាល់ហើយការចូលអង្គុយញ៉ាំអាហារពេលព្រឹកនៅតាមតូប គឺជាក្ដីសុខមួយបែបទៀត។ ក្លិនឈ្ងុយនៃទឹកស៊ុបគុយទាវដែលដាំពុះកញ្ជ្រោលភាយចេញពីឆ្នាំងធ្វើឱ្យអ្នកដើរផ្សារគ្រប់រូបពិបាកនឹងអត់ទ្រាំ។ បបរគ្រឿងក្ដៅៗដែលមានបន្ថែមនូវខ្ញីនិងស្លឹកខ្ទឹម គឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់មនុស្សចាស់និងកូនក្មេង។ ការអង្គុយលើកៅអីជ័រតូចៗជុំគ្នាជជែកលេងកម្សាន្តបង្កើតបានជាបរិយាកាសដ៏ស្និទ្ធស្នាលរវាងអ្នកភូមិផងរបងជាមួយគ្នា។ រសជាតិកាហ្វេទឹកដោះគោទឹកកកដែលមានភាពផ្អែមឈ្ងុយជួយដាស់ស្មារតីឱ្យកាន់តែស្រស់ស្រាយសម្រាប់កិច្ចការថ្ងៃនេះ។ នំបុ័ងប៉ាតេស្រួយៗដែលទើបតែដុតថ្មីៗចេញពីឡ គឺជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសាដែលមិនអាចរំលងបានឡើយ។ អ្នកលក់អាហារពេលព្រឹកតែងតែរាក់ទាក់ដាក់អតិថិជនដោយស្នាមញញឹម និងការសាកសួរសុខទុក្ខយ៉ាងរាក់ទាក់បំផុត។ សម្លេងស្លាបព្រាប៉ះចានគុយទាវលាន់ឮពេញតូបអាហារបង្កើតជាចង្វាក់ភ្លេងនៃជីវិតប្រចាំថ្ងៃនៅតាមជនបទ។ នំបញ្ចុកសម្លខ្មែរដែលមានបន្លែស្រស់ៗលាយឡំជាមួយត្រីពិតជាផ្ដល់នូវថាមពលគ្រប់គ្រាន់សម្រាប់ការងារពេញមួយថ្ងៃ។ ការញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិនៅផ្សារ គឺជាឱកាសដ៏ល្អដើម្បីចែករំលែកនូវរឿងរ៉ាវប្លែកៗដែលបានកើតឡើង។ អ្នកខ្លះចូលចិត្តញ៉ាំបាយស្រូបសាច់ជ្រូកដែលមានពងទាចៀនពីលើ និងមានជ្រក់ត្រសក់ស្រស់ៗញ៉ាំយ៉ាងឆ្ងាញ់ពិសា។ ទឹកតែក្ដៅឧណ្ហៗដែលអ្នកលក់ដាក់ជូនដោយមិនគិតថ្លៃជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងប្រសើរ។ ទិដ្ឋភាពមនុស្សម្នាអង្គុយញ៉ាំអាហារយ៉ាងមមាញឹកបង្ហាញពីសេចក្ដីសុខសាន្តនៃសង្គមជាតិដែលកំពុងមានការរីកចម្រើន។ ភាពងាយស្រួលក្នុងការរកអាហារញ៉ាំនៅតាមផ្សារធ្វើឱ្យយើងមិនចាំបាច់បារម្ភពីរឿងចំអិនអាហារនៅផ្ទះនាពេលព្រឹក។ អ្នកលក់នំគ្រក់ខ្មែរដែលកំពុងចាក់នំយ៉ាងស្ទាត់ជំនាញលើចង្ក្រានក្ដៅៗទាក់ទាញចិត្តអ្នកដើរកាត់ឱ្យឈប់ទិញ។ រសជាតិនំកងដែលមានលក់នៅតាមកញ្ច្រែងតាមចិញ្ចើមផ្លូវផ្សាររំលឹកយើងពីអនុស្សាវរីយ៍កាលពីក្មេង។ ការអង្គុយញ៉ាំបណ្ដើរមើលមនុស្សដើរឆ្លងកាត់បណ្ដើរធ្វើឱ្យយើងបានឃើញពីភាពរស់រវើកនៃជីវិតរបស់មនុស្សគ្រប់ស្រទាប់។ អាហារពេលព្រឹកនៅផ្សារមានតម្លៃថោកសមរម្យដែលអនុញ្ញាតឱ្យប្រជាជនគ្រប់កម្រិតជីវភាពអាចទទួលទានបាន។ អ្នកខ្លះទិញអាហារយកទៅផ្ទះដើម្បីញ៉ាំជុំគ្រួសារដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះសមាជិកក្នុងផ្ទះម្នាក់ៗ។ ពែងកាហ្វេដែលនៅមានផ្សែងហុយៗ គឺជាសញ្ញានៃការចាប់ផ្ដើមថ្ងៃថ្មីដោយភាពស្វាហាប់និងមានក្ដីសង្ឃឹមជានិច្ច។ សិល្បៈនៃការតថ្លៃ គឺជាការប្រាស្រ័យទាក់ទងគ្នាយ៉ាងទាក់ទាញរវាងអ្នកទិញ និងអ្នកលក់ដែលជិតស្និទ្ធបំផុត។ ការសុំបញ្ចុះតម្លៃបន្តិចបន្តួចមិនមែនគ្រាន់តែដើម្បីសន្សំប្រាក់ប៉ុណ្ណោះទេតែវាជាការបង្កើតមិត្តភាពថ្មីផងដែរ។ អ្នកលក់ដែលពូកែនិយាយតែងតែប្រើពាក្យផ្អែមល្ហែមដើម្បីទាក់ទាញចិត្តអតិថិជនឱ្យទិញទំនិញរបស់ខ្លួនកាន់តែច្រើន។ អ្នកទិញខ្លះប្រើល្បិចដើរចេញពីតូបដើម្បីឱ្យអ្នកលក់ហៅត្រឡប់មកវិញ និងយល់ព្រមតាមតម្លៃដែលខ្លួនបានតថ្លៃរួច។ ភាពញញឹមញញែម និងការសើចសប្បាយក្នុងពេលតថ្លៃធ្វើឱ្យបរិយាកាសនៅក្នុងផ្សារកាន់តែមានភាពរស់រវើកនិងរីករាយ។ ការយល់ចិត្តគ្នាទៅវិញទៅមករវាងអ្នកទិញ និងអ្នកលក់ជួយឱ្យការជួញដូរប្រព្រឹត្តិទៅដោយរលូននិងមានភាពយុត្តិធម៌។ អ្នកលក់ចិត្តល្អតែងតែបន្ថែមបន្លែ ឬគ្រឿងផ្សំបន្តិចបន្តួចជូនអតិថិជនជាថ្នូរនឹងការគាំទ្ររបស់ពួកគេជាប្រចាំ។ ពាក្យសម្ដីអរគុណដែលចេញពីមាត់អ្នកលក់បន្ទាប់ពីលក់ដាច់ធ្វើឱ្យអ្នកទិញមានអារម្មណ៍កក់ក្ដៅ និងចង់មកម្ដងទៀត។ ការតថ្លៃជួយឱ្យយើងបានរៀនពីតម្លៃពិតប្រាកដនៃទំនិញនៅក្នុងទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានការប្រែប្រួល។ ពេលខ្លះការតថ្លៃគ្រាន់តែជាល្បែងពាក្យសម្ដីដើម្បីធ្វើឱ្យការដើរផ្សារកាន់តែមានភាពសប្បាយរីករាយជាងមុនប៉ុណ្ណោះ។ មេផ្ទះដែលពូកែតថ្លៃតែងតែត្រូវបានអ្នកជិតខាងកោតសរសើរចំពោះសមត្ថភាពក្នុងការគ្រប់គ្រងថវិកាគ្រួសារបានល្អ។ អ្នកលក់ដែលស្មោះត្រង់មិនដែលបោកប្រាស់តម្លៃអតិថិជនឡើយដែលធ្វើឱ្យពួកគេមានម៉ូយមកទិញជារៀងរាល់ព្រឹក។ ការពិភាក្សាគ្នាពីតម្លៃសាច់ជ្រូក ឬតម្លៃត្រីរវាងអ្នកទិញពីរនាក់បង្កើតឱ្យមានការចែករំលែកព័ត៌មានទីផ្សារ។ ភាពស្និទ្ធស្នាលរវាងម៉ូយ និងអ្នកលក់ជួយឱ្យការកុម្ម៉ង់ទំនិញទុកជាមុនមានភាពងាយស្រួល និងមិនចាំបាច់តថ្លៃច្រើន។ ជួនកាលអ្នកលក់បញ្ចុះតម្លៃឱ្យយ៉ាងច្រើនសម្រាប់អ្នកដែលមកទិញដំបូងគេបង្អស់ដើម្បីយកលាភជ័យសម្រាប់ថ្ងៃថ្មី។ ការរាប់លុយ និងការអាប់លុយយ៉ាងរហ័សរហួនរបស់អ្នកលក់បង្ហាញពីបទពិសោធន៍ដ៏យូរលង់ក្នុងរបររកស៊ីមួយនេះ។ សម្លេងតថ្លៃអ៊ូអរពេញផ្សារ គឺជាភស្តុតាងដែលបង្ហាញថាផ្សារខ្មែរនៅតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួនជានិច្ច។ ទោះបីជាមានការតថ្លៃតឹងតែងយ៉ាងណាក៏ដោយតែចុងក្រោយពួកគេតែងតែបញ្ចប់ដោយការយល់ព្រម និងស្នាមញញឹម។ ការរៀនតថ្លៃ គឺជាមេរៀនជីវិតដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយក្នុងការរស់នៅក្នុងសង្គមជាក់ស្ដែងនាពេលបច្ចុប្បន្ន។ ភាពរស់រវើកនៃទីផ្សារកើតចេញពីការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់មាត់បែបនេះដែលផ្សារទំនើបមិនអាចផ្ដល់ឱ្យបាន។ ការជ្រើសរើសគ្រឿងផ្សំសម្រាប់ចំអិនសម្លម្ជូរគ្រឿងតម្រូវឱ្យមានការផ្ចិតផ្ចង់ក្នុងការរើសគ្រឿងបុកដែលទើបធ្វើថ្មី។ ស្លឹកគ្រៃ រមៀត និងរំដេងដែលបុកចូលគ្នាមានក្លិនក្រអូបឈ្ងុយជួយបង្កើនរសជាតិម្ហូបខ្មែរឱ្យកាន់តែឆ្ងាញ់ពិសា។ ត្រីរ៉ស់ធំៗដែលនៅរស់គឺជាគ្រឿងផ្សំដ៏សំខាន់មិនអាចខ្វះបានសម្រាប់យកមកធ្វើជាប្រហុកឬស្លសម្លម្ជូរស្រែ។ ការរើសបន្លែបង្ការតាមរដូវកាលដូចជាផ្កាស្នោឬត្រកួនជួយឱ្យម្ហូបអាហារមានរសជាតិឆ្ងាញ់ទៅតាមធម្មជាតិពិតៗ។ មេផ្ទះតែងតែពិនិត្យមើលសាច់ជ្រូកដោយប្រុងប្រយ័ត្នដើម្បីធានាថាវាជាសាច់ដែលល្អនិងគ្មានសារធាតុគីមីឡើយ។ គ្រឿងសមុទ្រដូចជាបង្គា និងក្ដាមដែលទើបដឹកមកពីខេត្តកំពតនៅមានជាតិផ្អែមឆ្ងាញ់ដែលអ្នកផ្សារគ្រប់រូបចង់បាន។ ការទិញខ្ទឹមស និងខ្ទឹមក្រហមទុកសម្រាប់ប្រើប្រាស់យូរថ្ងៃ គឺជាទម្លាប់សន្សំសំចៃរបស់អ្នកដើរផ្សារគ្រប់រូបជានិច្ច។ គ្រឿងផ្សំសម្រាប់ធ្វើសម្លកកូរដែលរួមមានបន្លែច្រើនមុខត្រូវបានអ្នកលក់រៀបចំជាកញ្ចប់ស្រេចៗដើម្បីឱ្យមានភាពងាយស្រួល។ រសជាតិម្ហូបខ្មែរអាស្រ័យទៅលើគុណភាពនៃគ្រឿងផ្សំដែលយើងបានជ្រើសរើសយកមកពីទីផ្សារនាពេលព្រឹកនេះឯង។ ការដើររកទិញអង្ករផ្ការំដួលដែលមានក្លិនក្រអូបប្រហើរជួយឱ្យបាយដែលដាំរួចមានរសជាតិឆ្ងាញ់ពិសាគួរឱ្យចង់ញ៉ាំ។ អ្នកលក់គ្រឿងទេសតែងតែមានការណែនាំល្អៗអំពីរបៀបប្រើប្រាស់គ្រឿងផ្សំឱ្យត្រូវតាមមុខម្ហូបនីមួយៗជានិច្ច។ ការរៀបចំបញ្ជីមុខម្ហូបក្នុងចិត្តមុនមកដល់ផ្សារជួយឱ្យយើងមិនភ្លេចទិញគ្រឿងផ្សំតូចតាចដែលចាំបាច់បំផុត។ ស្លឹកបាស និងត្រួយល្ពៅស្រស់ៗដែលគេបេះលក់ក្នុងតម្លៃសមរម្យ គឺជាអាហារផ្ដល់សុខភាពយ៉ាងល្អសម្រាប់គ្រួសារ។ ការប្រើប្រាស់ប្រហុកខ្មែរដែលមានគុណភាពល្អជួយឱ្យសម្លម្ជូរមានរសជាតិដិត និងឈ្ងុយឆ្ងាញ់ខុសប្លែកពីគេបំផុត។ អ្នកផ្សារតែងតែយកចិត្តទុកដាក់លើការទិញផ្លែឈើបង្អែមលាងមាត់ដូចជាចេកណាំវ៉ា ឬស្វាយទុំដែលផ្អែមឆ្ងាញ់។ ការរើសទិញពងទាស្រែដែលមានសំបកក្រាស់ និងពណ៌ស្អាតជួយឱ្យការធ្វើម្ហូបមានភាពងាយស្រួល និងមានជីវជាតិ។ ភាពសម្បូរបែបនៃគ្រឿងផ្សំម្ហូបខ្មែរក្នុងទីផ្សារបង្ហាញពីភាពសំបូររុងរឿងនៃធនធានធម្មជាតិនៅក្នុងប្រទេសយើង។ ការរៀនសម្គាល់គ្រឿងផ្សំដែលល្អ និងស្រស់គឺជាជំនាញដែលមេផ្ទះគ្រប់រូបត្រូវតែមានដើម្បីសុខភាពសមាជិកគ្រួសារ។ គ្រឿងផ្សំដែលទើបនឹងប្រមូលផលពីចម្ការអ្នកភូមិដោយផ្ទាល់តែងតែទទួលបានការគាំទ្រច្រើនជាងគេនៅក្នុងផ្សារ។ ការផ្ដល់តម្លៃលើផលិតផលក្នុងស្រុកជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករខ្មែរយើងឱ្យកាន់តែមានជីវភាពធូរធារ។ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតតាមផ្សារ គឺជាទង្វើដ៏ប្រពៃដែលនាំមកនូវសេចក្ដីសុខក្នុងចិត្ត។ ពុទ្ធបរិស័ទគ្រប់រូបតែងតែត្រៀមបច្ច័យ ឬអាហារស្រាប់ៗដើម្បីចូលរួមចំណែកក្នុងកិច្ចការសាសនានាពេលព្រលឹម។ សកម្មភាពដាក់ទានដល់អ្នកក្រីក្រដែលអង្គុយនៅក្បែរផ្សារបង្ហាញពីទឹកចិត្តអាណិតអាសូរ និងការចែករំលែកក្នុងសង្គម។ ការធ្វើបុណ្យដាក់ទាននាពេលព្រឹកជួយឱ្យអារម្មណ៍យើងស្រស់ស្រាយ និងមានកម្លាំងចិត្តក្នុងកិច្ចការងារពេញមួយថ្ងៃ។ សម្លេងសូត្រធម៌ឱ្យពរពីសំណាក់ព្រះសង្ឃបង្កើតបានជាបរិយាកាសដ៏មានសិរីសួស្ដីដល់អ្នកលក់ និងអ្នកទិញទូទៅ។ ការជឿជាក់លើបុណ្យកុសលធ្វើឱ្យប្រជាជនខ្មែរមានចិត្តមេត្តា និងចេះជួយយកអាសាគ្នាទៅវិញទៅមកជានិច្ចកាល។ អ្នកលក់ខ្លះសុខចិត្តបរិច្ចាគទំនិញបន្តិចបន្តួចដើម្បីធ្វើបុណ្យដែលជាការសន្សំសេចក្ដីសុខសម្រាប់ជាតិខាងមុខ។ ការចែករំលែកអាហារពេលព្រឹកដល់ក្មេងៗដែលខ្វះខាត គឺជាទិដ្ឋភាពដ៏កក់ក្ដៅបំផុតដែលយើងអាចឃើញនៅផ្សារ។ វប្បធម៌នៃការដាក់ទានបានចាក់ឫសយ៉ាងជ្រៅក្នុងដួងព្រលឹងខ្មែរដែលធ្វើឱ្យសង្គមយើងមានសន្តិភាព និងសុភមង្គល។ ការឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសន្តាននាពេលព្រឹក គឺជាការបង្ហាញពីកតញ្ញូតាចំពោះបុព្វការីជនគ្រប់រូប។ ស្នាមញញឹមដែលកើតចេញពីការផ្ដល់ឱ្យធ្វើឱ្យផ្ទៃមុខរបស់អ្នកផ្សារម្នាក់ៗមានភាពស្រស់បំព្រង និងគួរឱ្យស្រឡាញ់។ ការចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌តូចតាចក្នុងផ្សារ គឺជាការកសាងគ្រឹះនៃសេចក្ដីល្អសម្រាប់សហគមន៍។ សកម្មភាពទាំងនេះជួយរំលឹកយើងឱ្យចេះបន្ទាបខ្លួន និងយល់ពីតម្លៃនៃជីវិតដែលត្រូវរស់នៅដោយមានក្ដីមេត្តា។ ការធ្វើបុណ្យមិនអាស្រ័យលើចំនួនតិច ឬច្រើនឡើយតែវាអាស្រ័យលើទឹកចិត្តដ៏បរិសុទ្ធដែលយើងមានចំពោះអ្នកដទៃ។ ពន្លឺនៃសេចក្ដីល្អដែលជះចេញពីការធ្វើទាននាពេលព្រឹកនឹងជួយបំភ្លឺផ្លូវជីវិតរបស់យើងឱ្យជួបតែសំណាងល្អ។ ផ្សារ គឺជាទីកន្លែងជួបជុំគ្នាដ៏សំខាន់សម្រាប់អ្នកភូមិដើម្បីជជែកវែកញែកពីព័ត៌មានថ្មីៗដែលកើតមានក្នុងតំបន់។ ការសាកសួរសុខទុក្ខគ្នាទៅវិញទៅមករវាងអ្នកជិតខាងនៅពេលដើរផ្សារជួយពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ។ ព័ត៌មានអំពីតម្លៃទំនិញ និងការប្រែប្រួលនៃជីវភាពរស់នៅត្រូវបានចែករំលែកពីម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័សបំផុត។ ការសើចសប្បាយ និងការជជែកលេងកំប្លែងធ្វើឱ្យការហត់នឿយក្នុងការដើរផ្សាររលាយបាត់អស់ដោយមិនដឹងខ្លួន។ អ្នកខ្លះមកផ្សារមិនត្រឹមតែដើម្បីទិញឥវ៉ាន់ប៉ុណ្ណោះទេតែដើម្បីមកជួបមិត្តភក្តិដែលមិនបានឃើញមុខគ្នាជាយូរ។ ការចែករំលែកបទពិសោធន៍នៃការដាំដុះបន្លែបង្ការរវាងកសិករ និងអ្នកទិញជួយឱ្យមានការយល់ដឹងកាន់តែច្រើន។ ផ្សារបានក្លាយជាបណ្ដាញសង្គមផ្ទាល់មាត់ដែលពោរពេញដោយភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ចំពោះគ្នា។ សកម្មភាពជួយកាន់ឥវ៉ាន់ឱ្យគ្នាទៅវិញទៅមករវាងអ្នកដែលមកផ្សារជាមួយគ្នាបង្ហាញពីសាមគ្គីភាពដ៏ល្អប្រសើរ។ ការពិភាក្សាពីរឿងរ៉ាវសុខភាព និងការប្រើប្រាស់ថ្នាំសង្កូវជួយឱ្យអ្នកភូមិមានការប្រុងប្រយ័ត្នលើសុខុមាលភាព។ ទំនាក់ទំនងដ៏ល្អរវាងអ្នកលក់ និងអ្នកទិញបង្កើតឱ្យមានបរិយាកាសដូចជាសមាជិកគ្រួសារតែមួយនៅក្នុងផ្សារ។ ការជួបជុំគ្នានៅតាមតូបកាហ្វេ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់បុរសៗដើម្បីជជែកពីរឿងការងារនិងសេដ្ឋកិច្ច។ ភាពស្និទ្ធស្នាលនេះហើយដែលធ្វើឱ្យផ្សារខ្មែរមានភាពទាក់ទាញខុសប្លែកពីផ្សារទំនើបដែលមិនសូវមានការជជែកគ្នា។ អ្នកផ្សារតែងតែចេះយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងករណីមានការប៉ះទង្គិចគ្នាដោយអចេតនា។ ការផ្ដល់យោបល់លើការជ្រើសរើសទំនិញឱ្យគ្នាទៅវិញទៅមកជួយឱ្យមេផ្ទះថ្មីថ្មោងរៀនសូត្របានកាន់តែលឿន។ សម្លេងជជែកគ្នាអ៊ូអរប្រៀបដូចជាតន្ត្រីនៃជីវិតដែលមិនអាចខ្វះបានសម្រាប់សហគមន៍ដែលកំពុងមានភាពរស់រវើក។ ការស្គាល់មុខគ្នា និងការហៅឈ្មោះគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាលបង្ហាញពីភាពកក់ក្ដៅនៃជីវិតអ្នកភូមិ។ ព័ត៌មានអំពីពិធីបុណ្យទានផ្សេងៗក្នុងភូមិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈការដើរផ្សារនេះដែរ។ ការរួមសុខរួមទុក្ខ និងការចែករំលែករឿងរ៉ាវក្នុងគ្រួសារជួយសម្រាលបន្ទុកផ្លូវចិត្តបានមួយកម្រិតធំសម្រាប់អ្នកផ្សារ។ ទំនាក់ទំនងសង្គមនៅក្នុងផ្សារ គឺជាគ្រឹះនៃសន្តិសុខនិងការរួមរស់ជាមួយគ្នាដោយសន្តិវិធីក្នុងសហគមន៍មូលដ្ឋាន។ ភាពរីករាយដែលកើតចេញពីការប្រាស្រ័យទាក់ទងគ្នាធ្វើឱ្យយើងមានអារម្មណ៍ថាជីវិតមានន័យ និងមានតម្លៃបំផុត។ ជារួមមក ទម្លាប់នៃការដើរផ្សារនាពេលព្រឹក គឺជាសិល្បៈនៃការរស់នៅដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅបំផុត។ ការរក្សានូវវប្បធម៌ដ៏ល្អប្រពៃនេះនឹងជួយឱ្យសង្គមខ្មែរយើងនៅតែរក្សាបាននូវអត្តសញ្ញាណដ៏រុងរឿងជានិរន្តរ៍។